ការជ្រើសរើសមធ្យោបាយធ្វើដំណើរសមស្របសម្រាប់ការធ្វើដំណើរក្នុងស្រុកនៅកម្ពុជា គឺពឹងផ្អែកលើកត្តាជាច្រើន ដូចជាថវិកា ពេលវេលា ភាពងាយស្រួល និងបទពិសោធន៍ដែលអ្នកចង់បាន។ ឡានក្រុងគឺជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយម និងមានតម្លៃសមរម្យបំផុតសម្រាប់ការធ្វើដំណើរបណ្ដាខេត្តនៅកម្ពុជា។ វាបានផ្ដល់នូវភាពងាយស្រួល និងជម្រើសជាច្រើនសម្រាប់អ្នកដំណើរ។ ការធ្វើដំណើរដោយឡានក្រុងនៅកម្ពុជាផ្តល់ជូននូវគុណសម្បត្តិជាច្រើនដូចជា តម្លៃសមរម្យ ជម្រើសច្រើន ភាពងាយស្រួលក្នុងការទៅដល់ទីតាំង ផាសុកភាព និងងាយស្រួលកក់។ តម្លៃសមរម្យ គឺជាកត្តាលេចធ្លោបំផុតមួយដែលធ្វើឱ្យឡានក្រុងក្លាយជាជម្រើសដ៏ពេញនិយម និងមិនអាចកាត់ថ្លៃបានសម្រាប់ការធ្វើដំណើរក្នុងស្រុកនៅកម្ពុជា ជាពិសេសសម្រាប់អ្នកដែលមានថវិកាកំណត់។ ជាទូទៅ តម្លៃសំបុត្រឡានក្រុង គឺមានលក្ខណៈប្រកួតប្រជែង និងថោកជាងជម្រើសធ្វើដំណើរផ្សេងទៀតដូចជារថភ្លើង ឬយន្តហោះ។ ឧទាហរណ៍ជាក់ស្តែងមួយ សម្រាប់ការធ្វើដំណើរដ៏ពេញនិយមពី ភ្នំពេញទៅសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញ អ្នកដំណើរអាចចំណាយត្រឹមតែប្រមាណ ៨ទៅ១២ ដុល្លារប៉ុណ្ណោះ។ តម្លៃនេះអនុញ្ញាតឱ្យទាំងប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរអាចធ្វើដំណើរឆ្លងខេត្តបានយ៉ាងងាយស្រួលដោយមិនចាំបាច់ព្រួយបារម្ភពីការចំណាយច្រើនហួសហេតុ។ ភាពងាយស្រួលនៃតម្លៃនេះបានរួមចំណែកយ៉ាងធំធេងដល់ប្រជាប្រិយភាពនៃឡានក្រុង ជាមធ្យោបាយធ្វើដំណើរប្រចាំថ្ងៃ ក៏ដូចជាសម្រាប់ថ្ងៃឈប់សម្រាក និងការទៅលេងសាច់ញាតិ។ សម្រាប់អ្នក backpacker ឬអ្នកទេសចរណ៍ដែលចង់សន្សំថវិកា ឡានក្រុងផ្តល់ជូននូវដំណោះស្រាយដ៏ប្រសើរបំផុតដើម្បីរុករកប្រទេសកម្ពុជាដោយចំណាយតិច។ ជម្រើសច្រើន គឺជាគុណសម្បត្តិដ៏ធំមួយទៀតនៃការធ្វើដំណើរដោយឡានក្រុងនៅកម្ពុជា ដែលផ្តល់នូវភាពបត់បែនខ្ពស់សម្រាប់អ្នកដំណើរគ្រប់រូប មិនថាជាអ្នកទេសចរ ឬអ្នកធ្វើដំណើរក្នុងស្រុកនោះទេ។ នៅកម្ពុជា មានក្រុមហ៊ុនឡានក្រុងល្បីៗជាច្រើនបានប្រតិបត្តិការយ៉ាងសកម្មនៅទូទាំងប្រទេស។ ក្នុងចំណោមនោះ ក្រុមហ៊ុនល្បីៗដែលតែងតែទទួលបានការគាំទ្ររួមមានហ្គេន អុីប៊ីស វីរៈ ប៊ុនថាំ ខាភីថូល ធូស៍ និងសូរិយា បាស៍ជាដើម។ ក្រុមហ៊ុននីមួយៗផ្តល់ជូននូវ ម៉ោងចេញដំណើរ និងទិសដៅខុសៗគ្នាជាច្រើន ដែលគ្របដណ្តប់ស្ទើរតែគ្រប់ខេត្តក្រុងសំខាន់ៗ។ ភាពសម្បូរបែបនៃជម្រើសនេះអនុញ្ញាតឱ្យអ្នកងាយស្រួលជ្រើសរើសក្រុមហ៊ុន ពេលវេលា និងផ្លូវដែលស័ក្តិសមបំផុតទៅនឹង តម្រូវការ និងកាលវិភាគផ្ទាល់ខ្លួន របស់អ្នក។ ឧទាហរណ៍ ប្រសិនបើអ្នកត្រូវការធ្វើដំណើរទៅសៀមរាបនៅពេលព្រឹកព្រលឹម មានជម្រើសជាច្រើនពីក្រុមហ៊ុនផ្សេងៗគ្នា។ ស្រដៀងគ្នានេះដែរ ប្រសិនបើអ្នកចង់ធ្វើដំណើរពេលយប់ ក៏មានជម្រើសដែលផ្តល់ភាពងាយស្រួលក្នុងការសន្សំសំចៃពេលវេលាសម្រាប់ពេលថ្ងៃ។ នេះមិនត្រឹមតែជួយសន្សំសំចៃពេលវេលារបស់អ្នកប៉ុណ្ណោះទេ ថែមទាំងផ្តល់ភាពបត់បែនក្នុងការរៀបចំផែនការធ្វើដំណើររបស់អ្នកបានយ៉ាងរលូន និងមានប្រសិទ្ធភាព។ ភាពងាយស្រួលក្នុងការទៅដល់ទីតាំង គឺជាគុណសម្បត្តិដ៏សំខាន់មួយរបស់ឡានក្រុង ដែលធ្វើឱ្យវាជាជម្រើសដ៏ពេញនិយម និងមានប្រសិទ្ធភាពសម្រាប់ការធ្វើដំណើរទូទាំងប្រទេសកម្ពុជា។ ឡានក្រុងមានបណ្តាញផ្លូវដ៏ទូលំទូលាយ ដែលអាចទៅដល់ទីតាំងស្ទើរតែគ្រប់ទិសទី។ វារួមបញ្ចូលទាំង ទីក្រុងធំៗ ដូចជាភ្នំពេញ ដែលជាបេះដូងសេដ្ឋកិច្ចនិងនយោបាយ សៀមរាបដែលជាជង្រុកប្រវត្តិសាស្ត្រនៃប្រាសាទអង្គរវត្ត និងបាត់ដំបង ដែលល្បីល្បាញដោយសារស្ថាបត្យកម្មសម័យអាណានិគម។ លើសពីនេះ ឡានក្រុងក៏អាចទៅដល់ ទីប្រជុំជនតូចៗ ជាច្រើន និងតំបន់ជនបទដែលមធ្យោបាយផ្សេងទៀតដូចជារថភ្លើង ដែលមានខ្សែផ្លូវកំណត់ មិនអាចទៅដល់បាន។ នេះមានន័យថា អ្នកអាចទៅដល់គោលដៅស្ទើរតែគ្រប់ទីកន្លែងដែលអ្នកចង់ទៅ ដោយមិនចាំបាច់បារម្ភពីការប្តូរមធ្យោបាយធ្វើដំណើរច្រើនដង ឬចំណាយពេលរង់ចាំយូរ។ លើសពីនេះ ស្ថានីយ៍ឡានក្រុង ជាធម្មតាមានទីតាំងយុទ្ធសាស្ត្រនៅ កណ្តាលក្រុង ឬ ជិតកន្លែងសំខាន់ៗ ដូចជាទីផ្សារ កន្លែងស្នាក់នៅ ឬតំបន់ទេសចរណ៍។ ទីតាំងបែបនេះធ្វើឱ្យអ្នកងាយស្រួលធ្វើដំណើរទៅមកពីកន្លែងស្នាក់នៅរបស់អ្នកទៅស្ថានីយ៍ និងបន្តទៅកាន់គោលដៅចុងក្រោយដោយចំណាយពេល និងថវិកាតិចតួចបំផុត។ ឧទាហរណ៍ នៅភ្នំពេញ ស្ថានីយ៍ឡានក្រុងធំៗមួយចំនួនស្ថិតនៅក្បែរតំបន់បឹងកក់ ឬផ្សារធំថ្មី ដែលផ្តល់ភាពងាយស្រួលដល់អ្នកដំណើរទាំងក្នុង និងក្រៅប្រទេស។ ភាពងាយស្រួលនេះជួយសម្រួលដល់ការធ្វើផែនការធ្វើដំណើររបស់អ្នកឱ្យកាន់តែរលូន និងកាត់បន្ថយភាពស្មុគស្មាញ។ ផាសុកភាព គឺជាគុណសម្បត្តិដ៏គួរឲ្យកត់សម្គាល់មួយទៀតដែលធ្វើឱ្យការធ្វើដំណើរដោយឡានក្រុងនៅកម្ពុជាមានភាពទាក់ទាញ ជាពិសេសសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយរវាងបណ្ដាខេត្ត។ ក្រុមហ៊ុនឡានក្រុងទំនើបៗជាច្រើនបានវិនិយោគយ៉ាងខ្លាំងទៅលើការកែលម្អសេវាកម្ម និងយានយន្តរបស់ពួកគេដើម្បីផ្តល់ជូននូវ បទពិសោធន៍ធ្វើដំណើរប្រកបដោយផាសុកភាព សម្រាប់អ្នកដំណើរ។ ឡានក្រុងទាំងនោះជាទូទៅត្រូវបានបំពាក់ដោយ កៅអីធំទូលាយដែលអាចផ្អែកបាន ដែលអនុញ្ញាតឱ្យអ្នកដំណើរអាចសម្រាកបានយ៉ាងស្រួល គេងលក់ ឬលាតសន្ធឹងខ្លួនបានក្នុងអំឡុងពេលធ្វើដំណើរដ៏វែង។ វាជួយកាត់បន្ថយភាពនឿយហត់ និងបង្កើនភាពរីករាយនៃការធ្វើដំណើរ។ ប្រព័ន្ធម៉ាស៊ីនត្រជាក់ ដំណើរការបានយ៉ាងល្អ ជួយរក្សាសីតុណ្ហភាពក្នុងឡានឲ្យត្រជាក់ល្មម និងមានផាសុកភាព ទោះបីជាអាកាសធាតុខាងក្រៅក្តៅខ្លាំងនៅក្នុងរដូវប្រាំងកម្ពុជាក៏ដោយ។ លើសពីនេះ ក្រុមហ៊ុនឡានក្រុងភាគច្រើនក៏ផ្តល់សេវា Wi-Fi ឥតគិតថ្លៃ ផងដែរ ដែលអនុញ្ញាតឱ្យអ្នកដំណើរអាចភ្ជាប់ទំនាក់ទំនងជាមួយពិភពខាងក្រៅ មើលវីដេអូកម្សាន្ត លេងហ្គេម ឬសូម្បីតែធ្វើការងារបានតាមតម្រូវការផ្ទាល់ខ្លួន។ អ្វីដែលកាន់តែពិសេសនោះ ឡានក្រុងមួយចំនួន ជាពិសេសឡានដែលរត់ផ្លូវឆ្ងាយ ថែមទាំងមាន បង្គន់អនាម័យក្នុងឡាន ទៀតផង។ លក្ខណៈពិសេសនេះជួយសម្រួលដល់ការធ្វើដំណើរបានយ៉ាងច្រើន ដោយអ្នកមិនចាំបាច់បារម្ភពីការឈប់សម្រាកញឹកញាប់នៅតាមផ្លូវ ឬស្វែងរកបង្គន់សាធារណៈដែលជួនកាលមិនមានស្តង់ដារអនាម័យខ្ពស់នោះទេ។ ធាតុផ្សំនៃផាសុកភាពទាំងអស់នេះរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យការធ្វើដំណើរផ្លូវឆ្ងាយមានភាពរីករាយ មិនសូវនឿយហត់ និងផ្តល់បទពិសោធន៍វិជ្ជមានដល់អ្នកដំណើរ។ ភាពងាយស្រួលក្នុងការកក់សំបុត្រ គឺជាគុណសម្បត្តិមួយទៀតដែលធ្វើឱ្យឡានក្រុងក្លាយជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយម និងងាយស្រួលប្រើប្រាស់បំផុតនៅកម្ពុជា។ ដំណើរការនៃការទិញសំបុត្រគឺមានភាពសាមញ្ញ រហ័ស និងអាចបត់បែនបាន ស្របតាមតម្រូវការរបស់អ្នកដំណើរសម័យទំនើប ដែលធ្វើឱ្យការរៀបចំផែនការធ្វើដំណើរមានភាពងាយស្រួល។ អ្នកអាច កក់សំបុត្រតាមរយៈគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនឡានក្រុង ផ្ទាល់។ គេហទំព័រទាំងនេះជាធម្មតាមានចំណុចប្រទាក់ងាយស្រួលប្រើប្រាស់ ហើយអនុញ្ញាតឱ្យអ្នកមើលកាលវិភាគ ជ្រើសរើសទិសដៅ ម៉ោងចេញដំណើរ និងសូម្បីតែ ជ្រើសរើសកៅអីដែលចង់បាន មុននឹងធ្វើការទូទាត់។ ឬអ្នកអាចប្រើប្រាស់ កម្មវិធីទូរស័ព្ទដៃ ឬគេហទំព័រប្រមូលផ្តុំសំបុត្រ ដូចជាប៊ុកមីបាស៍ ជាដើម។ វេទិកាទាំងនេះដើរតួជា វ័ន ស្តុបសប ដែលអនុញ្ញាតឱ្យអ្នកប្រៀបធៀបតម្លៃ និងកាលវិភាគពីក្រុមហ៊ុនឡានក្រុងជាច្រើនក្នុងពេលតែមួយ ជួយសន្សំសំចៃពេលវេលា និងផ្តល់ជម្រើសល្អបំផុតសម្រាប់អ្នក។ ការទូទាត់ក៏មានភាពងាយស្រួល ដោយអាចធ្វើឡើងតាមរយៈ ប័ណ្ណឥណទាន ប្រព័ន្ធទូទាត់តាមទូរស័ព្ទដៃ ឬសូម្បីតែផេ ផល សម្រាប់ភ្ញៀវបរទេស។ វាអនុញ្ញាតឱ្យអ្នកកក់សំបុត្រពីគ្រប់ទីកន្លែងដែលមានអុីនធឺណេត ដោយមិនចាំបាច់ទៅដល់ការិយាល័យលក់សំបុត្រផ្ទាល់។ សម្រាប់អ្នកដែលចូលចិត្តភាពប្រាកដប្រជា ការសាកសួរផ្ទាល់ ឬមិនសូវធ្លាប់ប្រើបច្ចេកវិទ្យា អ្នកនៅតែអាច ទិញសំបុត្រដោយផ្ទាល់នៅការិយាល័យលក់សំបុត្ររបស់ក្រុមហ៊ុន ឬនៅស្ថានីយ៍ឡានក្រុង តែម្តង។ ជម្រើសនេះក៏មានប្រយោជន៍ផងដែរ ប្រសិនបើអ្នកត្រូវការចេញដំណើរភ្លាមៗ ហើយមិនទាន់បានកក់ទុកជាមុន ដោយសារតែសំបុត្រអាចមាននៅសល់។ បុគ្គលិកនៅទីនោះនឹងជួយអ្នកក្នុងការជ្រើសរើសជើង រៀបចំសំបុត្រ និងផ្តល់ព័ត៌មានចាំបាច់។ ភាពងាយស្រួលក្នុងការកក់ទាំងនេះជួយសន្សំសំចៃពេលវេលា កាត់បន្ថយភាពស្មុគស្មាញ និងធានាថាអ្នកអាចរៀបចំផែនការធ្វើដំណើររបស់អ្នកបានយ៉ាងងាយស្រួល និងរលូនបំផុត។ ទោះបីជាការធ្វើដំណើរដោយឡានក្រុងមានគុណសម្បត្តិជាច្រើនក៏ដោយ ក៏នៅតែមានចំណុចមួយចំនួនដែលអ្នកគួរពិចារណា ដែលអាចប៉ះពាល់ដល់បទពិសោធន៍ធ្វើដំណើររបស់យើងមានដូចជា ចំណាយពេលយូរ មិនសូវមានឯកជនភាព ស្ថានភាពផ្លូវ និងភាពមិនប្រាកដប្រជា។ ការចំណាយពេលយូរ គឺជាគុណវិបត្តិដ៏លេចធ្លោមួយនៃការធ្វើដំណើរដោយឡានក្រុងនៅកម្ពុជា ដែលអ្នកគួរតែគិតគូរជាមុននៅពេលរៀបចំផែនការធ្វើដំណើររបស់អ្នក។ ឡានក្រុងមិនមែនជាមធ្យោបាយធ្វើដំណើរដែលទៅដល់គោលដៅតែមួយគត់នោះទេ។ ជាធម្មតា ក្រុមហ៊ុនឡានក្រុងមានចំណុចទទួលភ្ញៀវ និងដាក់ភ្ញៀវចុះជាច្រើននៅតាមផ្លូវ ឬនៅតាមខេត្តផ្សេងៗគ្នា។ ឧទាហរណ៍ ឡានក្រុងដែលចេញពីភ្នំពេញទៅសៀមរាប អាចនឹងឈប់នៅកំពង់ធំដើម្បីទម្លាក់ ឬទទួលអ្នកដំណើរ ដែលនេះបន្ថែមពេលវេលាទៅលើការធ្វើដំណើរសរុប។ ការឈប់ទាំងនេះអាចចំណាយពេលខ្លី ឬយូរ អាស្រ័យលើចំនួនអ្នកដំណើរ និងការរៀបចំរបស់ក្រុមហ៊ុន។ ការឈប់សម្រាកនៅតាមចំណត ដើម្បីផ្តល់ឱកាសឱ្យអ្នកដំណើរចូលបន្ទប់ទឹក ញ៉ាំអាហារ ឬលាតសន្ធឹងខ្លួន ឡានក្រុងតែងតែឈប់សម្រាកនៅតាមចំណត ដែលត្រូវបានគេហៅថា ចំណតឈប់ញ៉ាំបាយ ឬ ចំណតបត់ជើង។ ការឈប់ទាំងនេះជាធម្មតាមានរយៈពេលពី ១៥ ទៅ ៣០ នាទី ឬអាចយូរជាងនេះ ប្រសិនបើមានអ្នកដំណើរច្រើន ឬមានបញ្ហាអ្វីមួយ។ ថ្វីត្បិតតែការឈប់សម្រាកនេះចាំបាច់សម្រាប់ផាសុកភាពក៏ដោយ វាពិតជាបូកបន្ថែមម៉ោងលើការធ្វើដំណើរសរុបរបស់អ្នក។ ការកកស្ទះចរាចរណ៍ គឺជាបញ្ហាប្រឈមដ៏ធំមួយ ជាពិសេសនៅតាមទីប្រជុំជនធំៗដូចជានៅ ភ្នំពេញ ឬនៅច្រកចូល ចេញពីទីក្រុង។ ឡានក្រុងអាចជាប់គាំងអស់ជាច្រើនម៉ោងក្នុងចរាចរណ៍ដ៏មមាញឹក ដែលធ្វើឱ្យពេលវេលាទៅដល់គោលដៅយឺតយ៉ាវយ៉ាងខ្លាំង។ រីឯការបើកបរដោយរថយន្តឯកជនអាចចំណាយពេលត្រឹមតែ ៤ទៅ៥ ម៉ោងប៉ុណ្ណោះ។ យើងគួរតែត្រៀមខ្លួនសម្រាប់រយៈពេលធ្វើដំណើរដ៏វែងនេះ ជាពិសេសប្រសិនបើអ្នកមានកាលវិភាគតឹងតែង ឬមានណាត់ជួបនៅគោលដៅ។ ការកំណត់ពេលវេលាបម្រុងទុកសម្រាប់ការពន្យារពេល គឺជាគំនិតល្អដើម្បីចៀសវាងភាពតានតឹង។ ភាពឯកជនមិនសូវមាន គឺជាចំណុចមួយដែលអ្នកធ្វើដំណើរដោយឡានក្រុងគួរតែពិចារណា ជាពិសេសប្រសិនបើអ្នកជាមនុស្សចូលចិត្តភាពស្ងប់ស្ងាត់ ឬត្រូវការកន្លែងផ្ទាល់ខ្លួនច្រើនក្នុងអំឡុងពេលធ្វើដំណើរ។ នៅពេលធ្វើដំណើរដោយឡានក្រុង អ្នកនឹងត្រូវ ធ្វើដំណើរជាមួយអ្នកដំណើរជាច្រើន នាក់ផ្សេងទៀតនៅក្នុងកន្លែងបិទជិតតែមួយ។ បរិយាកាសនៅក្នុងឡានក្រុងអាចនឹងមានសភាពអ៊ូអរ និងខុសពីភាពស្ងប់ស្ងាត់នៅផ្ទះ ដោយសារតែកត្តាផ្សេងៗដូចជា សំឡេងរំខាន ចលនាជាប់ជាប្រចាំ និងលំហផ្ទាល់ខ្លួនមានកម្រិត។ អ្នកដំណើរអាចនឹងជជែកគ្នា ទូរស័ព្ទ ស្តាប់តន្ត្រី ទោះបីជាមានកាសក៏ដោយ ពេលខ្លះសំឡេងអាចលេចធ្លាយ ឬសូម្បីតែសំឡេងកុមារយំ ឬលេង។ អ្នកដំណើរអាចនឹងដើរចុះឡើង ឈប់សម្រាកនៅតាមចំណត ដែលធ្វើឱ្យមានការរំខានដល់ការសម្រាករបស់អ្នក។ ថ្វីត្បិតតែឡានក្រុងទំនើបមានកៅអីធំទូលាយក៏ដោយ ក៏លំហផ្ទាល់ខ្លួនរបស់អ្នកនៅតែមានកម្រិត ហើយអ្នកមិនអាចផ្លាស់ប្តូរទីតាំងបានដោយសេរីនោះទេ។ សម្រាប់អ្នកដែលចូលចិត្តអានសៀវភៅ ធ្វើការងារដែលត្រូវការការផ្តោតអារម្មណ៍ ឬចង់សម្រាកលំហែកាយដោយគ្មានការរំខាន នេះអាចជា ចំណុចរំខានបន្តិច។ ថ្វីត្បិតតែអ្នកអាចប្រើកាសស្តាប់ដើម្បីកាត់បន្ថយសំឡេងរំខានខាងក្រៅក៏ដោយ ក៏លំហូរនៃសកម្មភាព និងសំឡេងពីអ្នកដំណើរជុំវិញខ្លួននៅតែអាចកាត់បន្ថយអារម្មណ៍ឯកជនផ្ទាល់ខ្លួនរបស់អ្នកបាន។ ស្ថានភាពផ្លូវ គឺជាចំណុចមួយដែលអ្នកដំណើរដោយឡានក្រុងគួរតែត្រៀមខ្លួនជាមុន ព្រោះវាអាចប៉ះពាល់យ៉ាងខ្លាំងដល់ផាសុកភាព និងល្បឿននៃការធ្វើដំណើររបស់អ្នក។ ថ្វីត្បិតតែរដ្ឋាភិបាលកម្ពុជាបានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិសំខាន់ៗជាច្រើនឱ្យមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ក៏ដោយ ក៏នៅតែមានតំបន់មួយចំនួនដែលផ្លូវមិនទាន់ត្រូវបានជួសជុល ឬថែទាំបានល្អនៅឡើយ។ ពេលខ្លះ ឡានក្រុងអាចជួបប្រទះស្ថានភាពផ្លូវមិនល្អ ជាពិសេសនៅពេលធ្វើដំណើរទៅកាន់ តំបន់ដាច់ស្រយាល ដូចជាតំបន់ភ្នំ តំបន់ព្រៃឈើ ឬផ្លូវបំបែកដែលនាំទៅកាន់គោលដៅទេសចរណ៍តូចៗ ឬភូមិឋានដាច់ស្រយាលដែលមិនមែនជាផ្លូវជាតិធំ។ ផ្លូវទាំងនោះអាចមានលក្ខណៈជា ផ្លូវដីក្រហម មាន រណ្តៅធំៗ ឬ ខូចខាតធ្ងន់ធ្ងរ ដែលបណ្តាលមកពីកត្តាអាកាសធាតុ ដូចជាទឹកជំនន់ ឬភ្លៀងធ្លាក់ខ្លាំង ឬកង្វះការថែទាំជាប្រចាំ។ ស្ថានភាពផ្លូវបែបនេះអាចធ្វើឱ្យការធ្វើដំណើរ រង្គោះរង្គើ និងមិនសូវរលូន។ អ្នកដំណើរអាចមានអារម្មណ៍ថាឡានលោតចុះឡើងខ្លាំង ដែលអាចបង្កភាព មិនស្រួលដល់អ្នកដំណើរ ជាពិសេសអ្នកដែលមានបញ្ហាសុខភាពដូចជាឈឺខ្នង អ្នកចាស់ជរា ឬអ្នកដែលងាយវិលមុខ ឬចង្អោរ។ វាក៏អាចធ្វើឱ្យការធ្វើដំណើរកាន់តែយូរផងដែរ ដោយសារតែអ្នកបើកបរត្រូវបន្ថយល្បឿនយ៉ាងខ្លាំងដើម្បីជៀសវាងគ្រោះថ្នាក់ ការខូចខាតយានយន្ត ឬការប៉ះពាល់ដល់អ្នកដំណើរ។ ក្នុងករណីខ្លះ ស្ថានភាពផ្លូវអាក្រក់ខ្លាំងអាចបង្កឱ្យមានការពន្យារពេលយ៉ាងច្រើនក្នុងការទៅដល់គោលដៅ។ ប្រសិនបើអ្នកមានគម្រោងធ្វើដំណើរទៅកាន់តំបន់ដែលមិនសូវមានការអភិវឌ្ឍផ្លូវថ្នល់ អ្នកគួរតែត្រៀមចិត្តសម្រាប់លទ្ធភាពនៃផ្លូវមិនល្អដែលអាចប៉ះពាល់ដល់បទពិសោធន៍ធ្វើដំណើររបស់អ្នក។ ការស្រាវជ្រាវអំពីស្ថានភាពផ្លូវទៅកាន់គោលដៅរបស់អ្នកជាមុន អាចជួយឱ្យអ្នកមានការរំពឹងទុកត្រឹមត្រូវ។ ភាពមិនប្រាកដប្រជា គឺជាគុណវិបត្តិដ៏សំខាន់មួយនៃការធ្វើដំណើរដោយឡានក្រុង ដែលអាចប៉ះពាល់ដល់កាលវិភាគ និងផែនការរបស់អ្នកយ៉ាងខ្លាំង។ ការមកដល់យឺតជាងកាលកំណត់ ឬការពន្យារពេល អាចកើតឡើងដោយសារ កត្តាដែលមិនអាចគ្រប់គ្រងបាន ជាច្រើនដូចជា ការកកស្ទះចរាចរណ៍ដែលកើតឡើងភ្លាមៗ បញ្ហាបច្ចេកទេសរបស់ឡានក្រុង និងគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវ។ ការកកស្ទះចរាចរណ៍ដែលកើតឡើងភ្លាមៗ គឺជាមូលហេតុទូទៅបំផុតនៃការយឺតយ៉ាវ ជាពិសេសនៅតាម ទីប្រជុំជនធំៗ ដូចជានៅរាជធានីភ្នំពេញ ឬនៅច្រកចេញចូលក្រុងធំៗផ្សេងទៀត។ ទោះបីជាអ្នកបើកបរមានបទពិសោធន៍ ឬក្រុមហ៊ុនមានការគ្រោងទុកពេលវេលាច្បាស់លាស់ក៏ដោយ ការកកស្ទះដែលកើតឡើងដោយចៃដន្យ ឧទាហរណ៍ ម៉ោងចេញ ចូលធ្វើការ ការជួបជុំសាធារណៈ ពិធីបុណ្យនានា ឬគ្រោះថ្នាក់ចរាចរណ៍តូចតាច អាចធ្វើឱ្យឡានក្រុងជាប់គាំងអស់រយៈពេលយូរ។ ទោះបីជាក្រុមហ៊ុនឡានក្រុងល្បីៗមានការថែទាំយានយន្តជាប្រចាំក៏ដោយ បញ្ហាបច្ចេកទេសដែលមិនបានរំពឹងទុក អាចកើតឡើងនៅពាក់កណ្តាលផ្លូវឧទាហរណ៍ បែកកង់ ម៉ាស៊ីនមានបញ្ហា ប្រព័ន្ធត្រជាក់ខូច ឬបញ្ហាអគ្គិសនីជាដើម។ នៅពេលមានបញ្ហាបែបនេះកើតឡើង អ្នកបើកបរនឹងត្រូវបង្ខំចិត្តឈប់ឡានដើម្បីជួសជុល ដែលអាចចំណាយពេលយូរ ឬក្នុងករណីខ្លះ ត្រូវរង់ចាំឡានជំនួសពីក្រុមហ៊ុនមកដឹកជញ្ជូនបន្ត ដែលនឹងបណ្ដាលឱ្យមានការពន្យារពេលយ៉ាងខ្លាំងដល់ការធ្វើដំណើររបស់អ្នក។ គ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវ ទាំងគ្រោះថ្នាក់ដែលឡានក្រុងចូលរួមផ្ទាល់ ឬគ្រោះថ្នាក់របស់អ្នកដទៃដែលបិទផ្លូវ ឧទាហរណ៍ រថយន្តបុកគ្នា ឬរថយន្តធំក្រឡាប់ សុទ្ធតែអាចបង្កឱ្យមានការពន្យារពេល។ ការរង់ចាំសមត្ថកិច្ចដោះស្រាយបញ្ហា ការសម្អាតផ្លូវ ឬការរកផ្លូវវាង អាចធ្វើឱ្យអ្នកបាត់បង់ពេលវេលាយ៉ាងច្រើនលើសពីការគ្រោងទុក។ កត្តាដែលមិនអាចគ្រប់គ្រងបានទាំងនេះ សុទ្ធតែអាចបណ្តាលឱ្យឡានក្រុងទៅដល់គោលដៅ យឺតជាងការគ្រោងទុក ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ផែនការបន្តរបស់អ្នក ដូចជាការខកខានជើងហោះហើរ ការខកខានណាត់ជួបសំខាន់ៗ ឬការចូលសណ្ឋាគារយឺតជាដើម។ ដូច្នេះ អ្នកគួរតែមាន ពេលវេលាបម្រុងទុក សម្រាប់ករណីយឺតយ៉ាវនេះជានិច្ច នៅពេលធ្វើដំណើរដោយឡានក្រុង ដើម្បីជៀសវាងភាពតានតឹង និងភាពខកចិត្ត។ បច្ចុប្បន្ន ប្រព័ន្ធរថភ្លើងនៅកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍនៅឡើយ។ បើប្រៀបធៀបទៅនឹងបណ្តាញផ្លូវថ្នល់ ផ្លូវដែកនៅមានកម្រិត ដោយមានតែខ្សែរថភ្លើងសំខាន់ៗមួយចំនួនប៉ុណ្ណោះដែលកំពុងដំណើរការ។ ខ្សែរថភ្លើងទាំងនោះភាគច្រើនភ្ជាប់ពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ផែសមុទ្រក្រុងព្រះសីហនុ និងប៉ោយប៉ែត។ ការធ្វើដំណើរដោយរថភ្លើង ទោះបីជាបណ្ដាញផ្លូវដែកនៅមានកម្រិតក៏ដោយ ក៏នៅតែផ្ដល់នូវគុណសម្បត្តិលេចធ្លោជាច្រើនដូចជា សុវត្ថិភាពខ្ពស់ ផាសុកភាព ទស្សនីយភាពស្រស់ស្អាត និងមិនមានបញ្ហាចរាចរណ៍។ សុវត្ថិភាពខ្ពស់ គឺជាគុណសម្បត្តិដ៏លេចធ្លោមួយដែលធ្វើឱ្យការធ្វើដំណើរដោយរថភ្លើងក្លាយជាជម្រើសដ៏គួរឱ្យទុកចិត្តបំផុតសម្រាប់អ្នកដំណើរនៅកម្ពុជា។ បើប្រៀបធៀបទៅនឹងមធ្យោបាយធ្វើដំណើរតាមផ្លូវគោកដូចជាឡានក្រុង រថយន្តឯកជន ឬម៉ូតូ ហានិភ័យនៃគ្រោះថ្នាក់ជាមួយនឹងរថភ្លើងគឺ ទាបជាងគួរឱ្យកត់សម្គាល់។ មូលហេតុចម្បងនៃសុវត្ថិភាពខ្ពស់នេះគឺដោយសារតែ ផ្លូវដែកផ្ទាល់ខ្លួន ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពតឹងរ៉ឹង ល្បឿនមានស្ថិរភាព និងការគ្រប់គ្រងងាយស្រួល។ រថភ្លើងដំណើរការលើ ផ្លូវដែកផ្ទាល់ខ្លួន ដែលត្រូវបានញែកដាច់ពីចរាចរណ៍ធម្មតា។ វាជួយកាត់បន្ថយយ៉ាងខ្លាំងនូវលទ្ធភាពនៃការប៉ះទង្គិចជាមួយយានយន្តផ្សេងទៀត អ្នកថ្មើរជើង ឬឧបសគ្គដែលមិនបានរំពឹងទុកនៅតាមផ្លូវ។ ផ្ទុយពីផ្លូវថ្នល់ដែលងាយរងគ្រោះដោយកត្តាចៃដន្យ រថភ្លើងមានផ្លូវដែលកំណត់យ៉ាងច្បាស់លាស់។ ឧស្សាហកម្មផ្លូវដែកមាន ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពតឹងរ៉ឹង រួមទាំងការត្រួតពិនិត្យផ្លូវដែកជាប្រចាំ ការថែទាំក្បាលរថភ្លើង និងទូរថភ្លើងឱ្យបានទៀងទាត់ ភ្លើងសញ្ញា និងសញ្ញាព្រមានតាមដងផ្លូវ ក៏ដូចជាការបណ្តុះបណ្តាលអ្នកបើកបរ និងបុគ្គលិកយ៉ាងម៉ត់ចត់។ គោលការណ៍ប្រតិបត្តិការស្តង់ដារ ដ៏តឹងរ៉ឹងទាំងនេះរួមចំណែកធានាបាននូវដំណើរការប្រកបដោយសុវត្ថិភាពបំផុត។ រថភ្លើងជាធម្មតាធ្វើដំណើរក្នុងល្បឿនមានស្ថិរភាព និងត្រូវបានគ្រប់គ្រងដោយប្រព័ន្ធស្វ័យប្រវត្តិមួយចំនួន ដែលកាត់បន្ថយកំហុសឆ្គងពីមនុស្ស។ កត្តាទាំងអស់នេះរួមចំណែកផ្តល់នូវ អារម្មណ៍ជឿជាក់ និងស្ងប់ចិត្ត សម្រាប់អ្នកដំណើរ ធ្វើឱ្យពួកគេអាចសម្រាកបានតាមផ្លូវដោយមិនបារម្ភពីហានិភ័យដែលកើតឡើងញឹកញាប់នៅលើផ្លូវគោក។ ផាសុកភាព គឺជាគុណសម្បត្តិដ៏លេចធ្លោមួយទៀតនៃការធ្វើដំណើរដោយរថភ្លើង ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ទាក់ទាញសម្រាប់អ្នកដំណើរដែលស្វែងរកបទពិសោធន៍ដ៏ធូរស្រាល។ ផ្ទុយពីភាពចង្អៀតណែន និងការកំណត់នៃចលនានៅក្នុងឡានក្រុង រថភ្លើងផ្ដល់នូវបរិយាកាសធូរស្រាលជាងមុន ដែលអនុញ្ញាតឱ្យអ្នកសម្រាក និងរីករាយជាមួយការធ្វើដំណើររបស់អ្នក។ នៅលើរថភ្លើង អ្នកដំណើរអាច ដើរចុះឡើង តាមច្រកផ្លូវបានយ៉ាងងាយស្រួល ដែលនេះជាភាពខុសប្លែកគ្នាយ៉ាងសំខាន់។ លទ្ធភាពនៃការធ្វើចលនានេះអនុញ្ញាតឱ្យពួកគេលាតសន្ធឹងខ្លួន លំហែរអារម្មណ៍ ឬសូម្បីតែទៅកាន់បង្គន់បានគ្រប់ពេល ដោយមិនចាំបាច់រង់ចាំការឈប់សម្រាក។ ការធ្វើចលនាបន្តិចបន្តួចនេះជួយ កាត់បន្ថយភាពនឿយហត់ និងភាពរោយខ្លួន ដែលតែងតែកើតមានចំពោះការអង្គុយយូរក្នុងយានយន្តដែលមានទំហំតូចជាង។ លើសពីនេះ កៅអីរថភ្លើង ជាធម្មតាមានទំហំ ធំទូលាយជាងកៅអីឡានក្រុង។ ការរចនាបែបនេះផ្ដល់នូវកន្លែងទំនេរច្រើនសម្រាប់ជើង និងដៃ ព្រមទាំងអាចផ្អែកបានស្រួលជាង ដែលអនុញ្ញាតឱ្យអ្នកដំណើរអាចគេងលក់ ឬសម្រាកបានកាន់តែជ្រៅ។ កន្លែងទំនេរ និងផាសុកភាពនៃកៅអីទាំងនេះរួមចំណែកផ្ដល់នូវ ផាសុកភាពកាន់តែប្រសើរ ជាពិសេសសម្រាប់ផ្លូវឆ្ងាយ ដែលធ្វើឱ្យបទពិសោធន៍ធ្វើដំណើររបស់អ្នកកាន់តែរីករាយ និងមិនសូវនឿយហត់ដូចការធ្វើដំណើរតាមផ្លូវគោកមួយចំនួន។ ទស្សនីយភាពស្រស់ស្អាត គឺជាគុណសម្បត្តិដ៏គួរឲ្យទាក់ទាញមួយទៀតនៃការធ្វើដំណើរដោយរថភ្លើង ដែលផ្តល់នូវបទពិសោធន៍ខុសប្លែក និងពិសេសជាងការធ្វើដំណើរតាមផ្លូវគោកធម្មតា។ ខ្សែរថភ្លើងមួយចំនួននៅកម្ពុជា ត្រូវបានកសាងឆ្លងកាត់តំបន់ដែលមិនសូវមានការអភិវឌ្ឍ ឬមិនត្រូវបានរំខានដោយការសាងសង់ផ្លូវថ្នល់ធំៗ។ វាអនុញ្ញាតឱ្យរថភ្លើងឆ្លងកាត់ តំបន់ជនបទ ស្ងប់ស្ងាត់ ឆ្លងកាត់ ព្រៃឈើដ៏ខៀវស្រងាត់ និង ទេសភាពធម្មជាតិស្រស់ស្អាត ដែលមិនអាចមើលឃើញពីលើផ្លូវថ្នល់។ ផ្លូវដែកទៅកាន់ខេត្តព្រះសីហនុ ឆ្លងកាត់តំបន់វាលស្រែធំៗ ភ្នំ និងព្រៃឈើដែលពោរពេញដោយរុក្ខជាតិធម្មជាតិ។ ការធ្វើដំណើរតាមផ្លូវដែកផ្តល់ឱ្យអ្នកនូវឱកាសពិសេសមួយដើម្បី គយគន់វាលស្រែបៃតងលាតសន្ធឹង ផុតកន្ទុយភ្នែក ឃើញភ្នំដាច់ស្រយាល និងភូមិដ្ឋានតូចៗដែលលាក់ខ្លួនពីភាពអ៊ូអរនៃផ្លូវជាតិ។ វាជាទេសភាពដែលផ្លាស់ប្តូរជានិច្ចតាមបង្អួចរថភ្លើង ផ្ដល់នូវអារម្មណ៍ស្ងប់ស្ងាត់ និងស្រស់ស្រាយ។ បទពិសោធន៍នេះអាចផ្ដល់នូវ អារម្មណ៍ប្លែក និងការ សម្រាកអារម្មណ៍ល្អ អំឡុងពេលធ្វើដំណើរ។ វាជាឱកាសដ៏ល្អដើម្បីផ្តាច់ខ្លួនពីភាពមមាញឹកនៃជីវិតប្រចាំថ្ងៃ ហើយផ្តោតលើសម្រស់ធម្មជាតិជុំវិញខ្លួន។ លើសពីនេះ អ្នកក៏អាចសង្កេតមើល ជីវភាពរស់នៅរបស់ប្រជាជន នៅតាមបណ្ដោយផ្លូវដែក ដោយឃើញទិដ្ឋភាពប្រចាំថ្ងៃដ៏សាមញ្ញ និងពិតៗដែលមិនសូវមានគេមើលឃើញពីផ្លូវធំ។ វាជាការបន្ថែមដ៏មានតម្លៃដល់ការធ្វើដំណើររបស់អ្នក ដែលធ្វើឱ្យវាក្លាយជាបទពិសោធន៍ដែលមិនអាចបំភ្លេចបាន និងផ្តល់នូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រទេសកម្ពុជា។ ការមិនមានបញ្ហាចរាចរណ៍ គឺជាគុណសម្បត្តិដ៏ធំមួយរបស់រថភ្លើង ដែលធ្វើឱ្យវាជាជម្រើសដ៏គួរឱ្យទុកចិត្តបំផុតសម្រាប់អ្នកដែលត្រូវការពេលវេលាធ្វើដំណើរច្បាស់លាស់ និងអាចព្យាករណ៍បាន។ ដោយសាររថភ្លើងធ្វើដំណើរលើ ផ្លូវដែកផ្ទាល់ខ្លួន វាត្រូវបានញែកដាច់ដោយឡែកទាំងស្រុងពីចរាចរណ៍យានយន្តធម្មតា។ នេះមានន័យថា រថភ្លើង មិនរងផលប៉ះពាល់ដោយការកកស្ទះចរាចរណ៍ នៅតាមដងផ្លូវនោះទេ។ មិនថាមានការកកស្ទះឡាន ម៉ូតូ រថយន្តដឹកទំនិញ ឬការជួបជុំសាធារណៈនៅតាមផ្លូវធំប៉ុណ្ណានោះទេ រថភ្លើងនៅតែអាចបន្តដំណើរទៅមុខបានដោយរលូនតាមផ្លូវដែករបស់វា ដោយគ្មានការរំខាន។ លក្ខណៈពិសេសនេះធ្វើឱ្យរថភ្លើងជាជម្រើសដែលអាច ព្យាករណ៍បានខ្ពស់ សម្រាប់ពេលវេលាទៅដល់គោលដៅ។ ខុសពីឡានក្រុងដែលងាយនឹងយឺតយ៉ាវដោយសារបញ្ហាចរាចរណ៍មិនបានរំពឹងទុក ពេលវេលាចេញដំណើរ និងមកដល់របស់រថភ្លើងគឺមានភាពទៀងទាត់ និងត្រឹមត្រូវជាង។ នេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកដែលមាន កាលវិភាគតឹងតែង ដូចជាអ្នកដែលត្រូវទៅដល់ព្រលានយន្តហោះទាន់ពេលសម្រាប់ជើងហោះហើរបន្ត មានណាត់ជួបសំខាន់ៗ ឬមានកម្មវិធីដែលត្រូវចូលរួមតាមពេលវេលាជាក់លាក់។ ការធ្វើដំណើរដោយរថភ្លើងជួយកាត់បន្ថយភាពតានតឹង និងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការពន្យារពេលដែលមិនបានរំពឹងទុក ដោយផ្តល់នូវភាពស្ងប់ចិត្តក្នុងចិត្ត។ ទោះបីជារថភ្លើងមានគុណសម្បត្តិលេចធ្លោក៏ដោយ ក៏នៅតែមានចំណុចមួយចំនួនដែលអ្នកគួរពិចារណានៅពេលជ្រើសរើសមធ្យោបាយធ្វើដំណើរបែបនេះនៅកម្ពុជា។ ជម្រើសមានកម្រិត គឺជាគុណវិបត្តិដ៏ធំបំផុតមួយនៃការធ្វើដំណើរដោយរថភ្លើងនៅកម្ពុជា ដែលបង្កការលំបាកដល់អ្នកដំណើរក្នុងការជ្រើសរើសមធ្យោបាយនេះ។ ស្ថានភាពនេះឆ្លុះបញ្ចាំងពីការអភិវឌ្ឍនៅមានកម្រិតនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់ប្រទេស។ បច្ចុប្បន្ន បណ្ដាញផ្លូវដែកនៅកម្ពុជាមានកម្រិតនៅឡើយ ដោយមិនទាន់មានលក្ខណៈទូលំទូលាយដូចបណ្តាញផ្លូវគោកនោះទេ។ វាភាគច្រើនផ្តោតលើការតភ្ជាប់ផ្លូវសំខាន់ៗមួយចំនួនប៉ុណ្ណោះ ដែលបម្រើដល់គោលដៅជាក់លាក់ពីរគឺ ពីភ្នំពេញទៅខេត្តព្រះសីហនុ និងពីភ្នំពេញទៅប៉ោយប៉ែត។ ពីភ្នំពេញទៅខេត្តព្រះសីហនុ ខ្សែផ្លូវនេះមានសារៈសំខាន់ទាំងការដឹកអ្នកដំណើរ និងទំនិញ ជាពិសេសទៅកាន់កំពង់ផែសមុទ្រដ៏មមាញឹករបស់កម្ពុជា។ រីឯពីភ្នំពេញទៅប៉ោយប៉ែត ខ្សែផ្លូវនេះតភ្ជាប់រាជធានីទៅកាន់ទីក្រុងប៉ោយប៉ែត ដែលស្ថិតនៅជាប់ព្រំដែនថៃ សម្រាប់គោលបំណងពាណិជ្ជកម្ម និងទេសចរណ៍។ វាមានន័យថា ខ្សែរថភ្លើង និងទិសដៅនៅមានកម្រិតខ្លាំង ដែលធ្វើឱ្យវាមិនមែនជាជម្រើសសម្រាប់គ្រប់ទីកន្លែងឡើយ។ ប្រសិនបើគោលដៅរបស់យើងទៅ សៀមរាប កំពង់ចាម បាត់ដំបង ឬខេត្តដទៃទៀត គឺមិនស្ថិតនៅតាមបណ្ដោយផ្លូវដែកទាំងពីរខាងលើនេះទេ លើកលែងតែការតភ្ជាប់បន្តពីប៉ោយប៉ែត ដែលមិនមែនជាផ្លូវផ្ទាល់ពីភ្នំពេញ។ ការកំណត់នៃបណ្តាញផ្លូវដែកនេះធ្វើឱ្យរថភ្លើងមិនទាន់អាចឆ្លើយតបបានពេញលេញទៅនឹងតម្រូវការធ្វើដំណើរក្នុងស្រុកដ៏សម្បូរបែបរបស់ប្រជាជន និងភ្ញៀវទេសចរ ដែលចង់រុករកគ្រប់តំបន់នៃប្រទេសកម្ពុជា។ កាលវិភាគមិនសូវទៀងទាត់ និងមានជើងតិច គឺជាគុណវិបត្តិសំខាន់មួយនៃការធ្វើដំណើរដោយរថភ្លើងនៅកម្ពុជា ដែលអាចបង្កការលំបាកក្នុងការរៀបចំផែនការធ្វើដំណើររបស់អ្នក និងតម្រូវឱ្យមានការបត់បែនខ្ពស់។ ពេលខ្លះ កាលវិភាគរថភ្លើងអាចមានការពន្យារពេល ឬមិនសូវទៀងទាត់ដូចការរំពឹងទុកនោះទេ។ វាអាចបណ្ដាលមកពីកត្តាជាច្រើនដែលមិនអាចគ្រប់គ្រងបានដូចជា បញ្ហាបច្ចេកទេស ការជួសជុលផ្លូវដែក និងស្ថានភាពដែលមិនបានមើលឃើញទុកជាមុន។ ក្បាលរថភ្លើង ឬទូរថភ្លើងអាចជួបប្រទះបញ្ហាបច្ចេកទេសដែលតម្រូវឱ្យមានការជួសជុល ឬផ្លាស់ប្តូរ ដែលធ្វើឱ្យមានការពន្យារពេល។ ជួនកាល ក្រុមហ៊ុនផ្លូវដែកអាចនឹងធ្វើការជួសជុល ឬថែទាំផ្លូវដែក ដែលអាចបណ្ដាលឱ្យមានការផ្លាស់ប្តូរកាលវិភាគ ឬការពន្យារពេលជាយថាហេតុ។ ស្ថានភាពដែលមិនបានមើលឃើញទុកជាមុន ដូចជាបញ្ហាអាកាសធាតុធ្ងន់ធ្ងរ ឬឧបសគ្គណាមួយនៅលើផ្លូវដែក។ ភាពមិនទៀងទាត់នេះអាចធ្វើឱ្យអ្នកដំណើរ រង់ចាំយូរនៅស្ថានីយ៍ ដោយមិនមានពេលវេលាច្បាស់លាស់នៃការមកដល់ ឬចេញដំណើរ ដែលអាចប៉ះពាល់ដល់ផែនការបន្តរបស់អ្នក។ លើសពីនេះ ចំនួនជើងរថភ្លើងក៏មានតិចជាង បើធៀបនឹងឡានក្រុង។ ខណៈពេលដែលក្រុមហ៊ុនឡានក្រុងជាច្រើនមានជើងចេញចូលរៀងរាល់ម៉ោងទៅកាន់គោលដៅពេញនិយម ជើងរថភ្លើងអាចមានតែ មួយ ឬពីរជើងប៉ុណ្ណោះក្នុងមួយថ្ងៃ ទៅកាន់គោលដៅជាក់លាក់ណាមួយ។ ភាពខ្វះខាតនៃជើងនេះ អាចធ្វើឱ្យអ្នកពិបាកក្នុងការជ្រើសរើសពេលវេលាធ្វើដំណើរ ដែលស័ក្តិសមនឹងកាលវិភាគរបស់អ្នក ឬអាចបង្ខំឱ្យអ្នករង់ចាំអស់ជាច្រើនម៉ោងសម្រាប់ជើងបន្ទាប់ ដែលមិនសូវមានភាពបត់បែនដូចឡានក្រុងឡើយ។ សម្រាប់អ្នកដែលមានពេលវេលាមានកំណត់ ឬមានកាលវិភាគណាត់ជួបតឹងតែង នេះគឺជាចំណុចដែលត្រូវពិចារណាជាមុន។ ស្ថានីយ៍រថភ្លើងនៅឆ្ងាយពីកណ្តាលក្រុង គឺជាគុណវិបត្តិមួយទៀតនៃការធ្វើដំណើរដោយរថភ្លើង ដែលអាចបន្ថែមការចំណាយ និងពេលវេលាដល់ការធ្វើដំណើររបស់អ្នក។ កត្តានេះជារឿយៗត្រូវបានមើលរំលង ប៉ុន្តែវាអាចជះឥទ្ធិពលដល់បទពិសោធន៍សរុបរបស់អ្នក។ មិនដូចស្ថានីយ៍ឡានក្រុងភាគច្រើនដែលត្រូវបានរៀបចំឡើងយ៉ាងងាយស្រួលនៅកណ្តាលទីប្រជុំជន ឬជិតតំបន់សំខាន់ៗនោះទេ ស្ថានីយ៍រថភ្លើងមួយចំនួន ជាពិសេសនៅក្នុងប្រទេសដែលប្រព័ន្ធផ្លូវដែកកំពុងអភិវឌ្ឍ អាចស្ថិតនៅ ឆ្ងាយពីកណ្តាលទីក្រុង ឬតំបន់ទេសចរណ៍សំខាន់ៗ។ ជាឧទាហរណ៍ជាក់ស្តែង ស្ថានីយ៍រថភ្លើងនៅខេត្តព្រះសីហនុ មិនស្ថិតនៅកណ្តាលក្រុងដែលមានភាពអ៊ូអរនោះទេ។ ដូចគ្នានេះដែរ ស្ថានីយ៍រថភ្លើងនៅតាមបណ្តាខេត្តមួយចំនួនទៀត ក៏អាចស្ថិតនៅក្រៅតំបន់ទីប្រជុំជន ដើម្បីងាយស្រួលដល់ការបម្រើទំនិញ ឬជៀសវាងការកកស្ទះក្នុងក្រុង។ ទីតាំងបែបនេះតម្រូវឱ្យអ្នកចំណាយ ពេល និងថវិកាបន្ថែម ដើម្បីធ្វើដំណើរពីស្ថានីយ៍ទៅកាន់គោលដៅចុងក្រោយរបស់អ្នក ដូចជាសណ្ឋាគារ កន្លែងទស្សនា ឬផ្ទះសាច់ញាតិ។ នៅពេលអ្នកចុះពីលើរថភ្លើង អ្នកនឹងត្រូវស្វែងរកមធ្យោបាយធ្វើដំណើរផ្សេងទៀត ដូចជា តាក់ស៊ី ម៉ូតូឌុប ឬតុកតុក។ ការចំណាយលើការធ្វើដំណើរបន្តនេះ គឺជាការចំណាយបន្ថែមក្រៅពីថ្លៃសំបុត្ររថភ្លើង ដែលអាចកើនឡើងប្រសិនបើអ្នកត្រូវជិះផ្លូវឆ្ងាយ។ លើសពីនេះ ពេលវេលាដែលចំណាយទៅលើការស្វែងរក និងជិះមធ្យោបាយទាំងនេះ ក៏ជាចំណុចដែលត្រូវគិតគូរផងដែរ ដែលអាចធ្វើឱ្យការទៅដល់គោលដៅចុងក្រោយរបស់អ្នកយឺតជាងការរំពឹងទុក។ នេះអាចជាចំណុចរំខានបន្តិចបន្តួចសម្រាប់អ្នកដែលចង់បានភាពងាយស្រួល ឬមានថវិកាកំណត់។ សម្រាប់ការធ្វើដំណើរដោយ ម៉ូតូ គឺមានលក្ខណៈបត់បែន និងពេញនិយមយ៉ាងខ្លាំងសម្រាប់ការធ្វើដំណើរក្នុងស្រុកនៅកម្ពុជា ជាពិសេសសម្រាប់អ្នកដែលចូលចិត្តផ្សងព្រេង ស្វែងយល់ទីកន្លែងដោយខ្លួនឯង និងមានអារម្មណ៍សេរីភាព។ ការធ្វើដំណើរដោយម៉ូតូផ្ដល់ជូននូវគុណសម្បត្តិលេចធ្លោជាច្រើន ជាពិសេសសម្រាប់អ្នកដែលចូលចិត្តភាពបត់បែន និងការផ្សងព្រេងដោយខ្លួនឯង។ ភាពបត់បែនខ្ពស់ គឺជាគុណសម្បត្តិដ៏លេចធ្លោបំផុតមួយនៃការធ្វើដំណើរដោយម៉ូតូ ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់អ្នកដែលចូលចិត្តសេរីភាព ការផ្សងព្រេង និងការរុករកដោយខ្លួនឯង។ ម៉ូតូផ្តល់ឱ្យអ្នកនូវលទ្ធភាពក្នុងការគ្រប់គ្រងការធ្វើដំណើររបស់អ្នកបានយ៉ាងពេញលេញ ដោយមិនមានការរឹតបន្តឹងពីកាលវិភាគ ឬផ្លូវកំណត់។ ជាមួយម៉ូតូ អ្នកអាចទៅដល់ គ្រប់ទីកន្លែងដែលអ្នកចង់ទៅ ដោយមិនចាំបាច់រង់ចាំមធ្យោបាយសាធារណៈដូចជាឡានក្រុង ឬរថភ្លើង ដែលមានកាលវិភាគ និងផ្លូវកំណត់ឡើយ។ នេះផ្តល់នូវ សេរីភាពពេញលេញ ក្នុងការរុករ យើងអាចចូលទៅដល់ តំបន់ថ្មីៗ ដែលមិនសូវមានគេស្គាល់ ឬពិបាកទៅដល់ដោយយានយន្តធំៗ ដូចជា ផ្លូវលំដាច់ស្រយាល កន្លែងទេសចរណ៍ដែលលាក់ខ្លួន និងឆ្លងកាត់ផ្លូវតូចចង្អៀត។ លើសពីនេះ អ្នកអាច ផ្លាស់ប្ដូរទិសដៅបានយ៉ាងងាយស្រួលតាមបំណង ប្រសិនបើអ្នកចង់រុករកអ្វីដែលថ្មី ឃើញផ្លូវដ៏គួរឱ្យចាប់អារម្មណ៍មួយទៀត ឬជៀសវាងឧបសគ្គនៅតាមផ្លូវដែលមិនបានរំពឹងទុក។ ភាពបត់បែននេះធ្វើឱ្យបទពិសោធន៍ធ្វើដំណើររបស់អ្នកកាន់តែរំភើប ពោរពេញដោយការរកឃើញ និងអនុញ្ញាតឱ្យអ្នកបង្កើតដំណើរផ្សងព្រេងផ្ទាល់ខ្លួនរបស់អ្នក។ សេរីភាពក្នុងការរុករក គឺជាគុណសម្បត្តិដ៏ធំមួយនៃការធ្វើដំណើរដោយម៉ូតូ ដែលផ្តល់ឱ្យអ្នកនូវបទពិសោធន៍ផ្ទាល់ខ្លួន និងមិនមានការរឹតបន្តឹង។ ជាមួយនឹងម៉ូតូ អ្នកគឺជាម្ចាស់នៃការធ្វើដំណើររបស់អ្នក ដែលអាចកំណត់ទិសដៅ និងល្បឿនដោយខ្លួនឯង។ យើងអាច ឈប់បានគ្រប់ពេលដែលអ្នកចង់ ដោយមិនចាំបាច់បារម្ភពីកាលវិភាគឡានក្រុង ឬរថភ្លើងឡើយ។ នេះមានន័យថា យើងអាច ថតរូបទេសភាពដ៏ស្រស់ស្អាត ស្វែងយល់ពីភូមិឋាន ឬតំបន់ដែលមិនសូវមានគេស្គាល់ និងផ្លាស់ប្តូរផែនការធ្វើដំណើរដោយងាយស្រួលតាមអារម្មណ៍។ ប្រសិនបើអ្នកឃើញទិដ្ឋភាពគួរឱ្យទាក់ទាញ ដូចជាវាលស្រែពណ៌មាសក្រោមពន្លឺថ្ងៃលិច វត្តអារាមបុរាណនៅតាមផ្លូវ ឬទិដ្ឋភាពភ្នំដ៏ត្រជាក់ភ្នែក អ្នកអាចឈប់ភ្លាមៗដើម្បីចាប់យកពេលវេលាដ៏អស្ចារ្យនោះ។ អ្នកមិនចាំបាច់ប្រញាប់ប្រញាល់ ឬខកខានឱកាសដោយសារតែមធ្យោបាយធ្វើដំណើរផ្សេងទៀតឡើយ។ អ្នកអាចបត់ចូលផ្លូវលំតូចៗ រុករកភូមិ ឬទីកន្លែងដែលមិនមានក្នុងផែនទីទេសចរណ៍ទូទៅ។ នេះអាចនាំអ្នកទៅរកបទពិសោធន៍ថ្មីៗ ជួបប្រទះជីវភាពរស់នៅរបស់ប្រជាជនមូលដ្ឋាន និងស្វែងយល់ពីវប្បធម៌ពិតៗរបស់កម្ពុជា។ អ្នកអាចរកឃើញហាងកាហ្វេតូចៗ បុប្ផាស្រស់បំព្រង ឬទេសភាពធម្មជាតិលាក់ខ្លួនដែលមិនមានក្នុងសៀវភៅណែនាំទេសចរណ៍។ ប្រសិនបើអ្នកលឺព័ត៌មានពីកន្លែងគួរឱ្យចាប់អារម្មណ៍ថ្មីមួយពីអ្នកស្រុក ឬឃើញផ្លូវមួយដែលមើលទៅគួរឱ្យចង់រុករក អ្នកអាចប្តូរទិសដៅភ្លាមៗដោយគ្មានការរឹតបន្តឹង។ នេះអនុញ្ញាតឱ្យអ្នកធ្វើដំណើរដោយឯកឯង និងស្វែងរកអ្វីដែលថ្មីៗដោយមិនមានផែនការតឹងរ៉ឹង។ លទ្ធភាពនៃការធ្វើបែបនេះអនុញ្ញាតឱ្យអ្នក ស្វែងយល់ប្រទេសកម្ពុជាតាមល្បឿន និងចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នក ដោយមិនមានការរឹតបន្តឹង ឬសម្ពាធពីក្រុម ឬកាលវិភាគ។ វាគឺជាបទពិសោធន៍ដ៏ពិតប្រាកដ និងផ្ទាល់ខ្លួនមួយ ដែលអ្នកអាចបង្កើតដំណើរផ្សងព្រេងប្លែកៗរៀងៗខ្លួន និងទទួលបានការចងចាំដែលមិនអាចបំភ្លេចបាន។ តម្លៃថោក គឺជាគុណសម្បត្តិដ៏លេចធ្លោមួយដែលធ្វើឱ្យការធ្វើដំណើរដោយម៉ូតូក្លាយជាជម្រើសដ៏ពេញនិយម និងស័ក្តិសមបំផុតសម្រាប់អ្នកដែលមានថវិកាកំណត់ មិនថាជាអ្នកទេសចរណ៍ ឬប្រជាពលរដ្ឋក្នុងស្រុកនោះទេ។ ការជួលម៉ូតូ ឬការប្រើប្រាស់ម៉ូតូផ្ទាល់ខ្លួនមាន តម្លៃសមរម្យបំផុត ជាពិសេសសម្រាប់ការធ្វើដំណើរក្នុងទីក្រុង ឬតំបន់ជិតៗ។ ជាទូទៅ តម្លៃជួលម៉ូតូ អាចចាប់ផ្ដើមត្រឹមតែ ៥ ទៅ ១០ ដុល្លារក្នុងមួយថ្ងៃ ប៉ុណ្ណោះ អាស្រ័យលើប្រភេទម៉ូតូ ឧទាហរណ៍ ម៉ូតូស្វ័យប្រវត្តិ ឬម៉ូតូហ្គែរ ស្ថានភាពរបស់ម៉ូតូថ្មី ឬចាស់ និងរយៈពេលនៃការជួល ជួលកាន់តែយូរ តម្លៃអាចកាន់តែថោក។ បើប្រៀបធៀបទៅនឹងការជួលរថយន្ត ដែលអាចចំណាយចាប់ពី ៣០ ដុល្លារឡើងទៅក្នុងមួយថ្ងៃ ឬការប្រើប្រាស់សេវាតាក់ស៊ីជានិច្ច ដែលចំណាយច្រើនប្រសិនបើអ្នកធ្វើដំណើរច្រើនកន្លែង ការជិះម៉ូតូអាច សន្សំសំចៃថវិកាបានយ៉ាងច្រើន។ មិនត្រឹមតែថ្លៃជួលទេ សូម្បីតែ តម្លៃប្រេងឥន្ធនៈ ក៏មានតម្លៃថោកជាងសម្រាប់ម៉ូតូដែរ ដោយប្រើប្រាស់ប្រេងតិចជាងរថយន្ត។ នេះធ្វើឱ្យការចំណាយសរុបនៃការធ្វើដំណើរមានភាពទាប ដែលផ្ដល់ឱកាសឱ្យអ្នកធ្វើដំណើរអាចរុករកកម្ពុជាបានកាន់តែច្រើនដោយមិនចាំបាច់បារម្ភពីការចំណាយខ្ពស់។ សម្រាប់អ្នកបេកផេកខឺ ឬអ្នកទេសចរណ៍ដែលចង់សន្សំសំចៃ ម៉ូតូគឺជាជម្រើសដ៏ល្អបំផុតក្នុងការគ្រប់គ្រងថវិកាធ្វើដំណើររបស់ពួកគេ។ ភាពងាយស្រួលក្នុងការធ្វើដំណើរនៅតាមទីប្រជុំជន គឺជាគុណសម្បត្តិដ៏លេចធ្លោមួយទៀតរបស់ម៉ូតូ ដែលធ្វើឱ្យវាជាជម្រើសដ៏ល្អសម្រាប់អ្នកធ្វើដំណើរនៅក្នុងទីក្រុងដែលមានចរាចរណ៍មមាញឹកដូចជានៅកម្ពុជា។ ម៉ូតូផ្តល់នូវភាពរហ័សទាន់ចិត្ត និងភាពបត់បែនខ្ពស់ ដែលមិនអាចរកបានពីមធ្យោបាយផ្សេងទៀត។ ម៉ូតូមានសមត្ថភាពពិសេសក្នុងការជួយអ្នក គេចផុតពីការកកស្ទះចរាចរណ៍ បានយ៉ាងងាយស្រួល។ ខុសពីរថយន្តដែលជាប់គាំងក្នុងជួរវែងៗនៃចរាចរណ៍ ម៉ូតូមានទំហំតូចល្មម និងមានភាពរហ័សរហួន ដែលអនុញ្ញាតឱ្យអ្នកបើកបរអាចធ្វើដំណើរឆ្លងកាត់ចន្លោះតូចៗរវាងយានយន្តផ្សេងទៀត។ នេះជួយសន្សំសំចៃពេលវេលាបានយ៉ាងច្រើន ជាពិសេសក្នុងម៉ោងចេញចូលធ្វើការដែលចរាចរណ៍មានភាពកកស្ទះខ្លាំង។ លើសពីនេះ ម៉ូតូអាច ចូលទៅកាន់ផ្លូវតូចចង្អៀត ផ្លូវលំ ឬច្រកល្ហកដែលរថយន្តធំៗមិនអាចទៅរួច។ នេះមានន័យថា អ្នកអាចទៅដល់គោលដៅរបស់អ្នកបានលឿនជាងមុន ដោយមិនចាំបាច់ដើរវាងផ្លូវឆ្ងាយ ឬចំណាយពេលស្វែងរកផ្លូវធំ។ ឧទាហរណ៍ អ្នកអាចចូលទៅដល់សណ្ឋាគារតូចៗនៅតាមផ្លូវលំ ផ្ទះសំណាក់នៅតំបន់ស្ងប់ស្ងាត់ ឬតំបន់លក់ដូរតាមផ្សារដែលមិនអនុញ្ញាតឱ្យរថយន្តធំចូល។ ភាពបត់បែននេះធ្វើឱ្យការធ្វើដំណើរក្នុងទីក្រុងមាន ល្បឿនលឿន និងមានប្រសិទ្ធភាពជាង ដែលស័ក្តិសមបំផុតសម្រាប់អ្នកដែលចង់សន្សំសំចៃពេលវេលា និងរុករកទីក្រុងបានកាន់តែស៊ីជម្រៅ។ ទោះបីជាម៉ូតូផ្ដល់ភាពបត់បែន និងសេរីភាពក៏ដោយ ក៏វាមានគុណវិបត្តិសំខាន់ៗមួយចំនួនដែលអ្នកគួរពិចារណា ដើម្បីធានាសុវត្ថិភាព និងផាសុកភាពរបស់យើងផងដែរ។ ហានិភ័យខ្ពស់នៃគ្រោះថ្នាក់ចរាចរណ៍ គឺជាគុណវិបត្តិដ៏ធំបំផុត និងគួរឱ្យបារម្ភបំផុតនៃការធ្វើដំណើរដោយម៉ូតូនៅកម្ពុជា។ វាជាការពិតដែលអ្នកបើកបរម៉ូតូគ្រប់រូបត្រូវតែដឹង និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន។ មូលហេតុចម្បងនៃហានិភ័យនេះគឺដោយសារតែ ស្ថានភាពចរាចរណ៍នៅកម្ពុជា អាចមានភាពខុសប្លែកពីប្រទេសដទៃ ហើយទាមទារការប្រុងប្រយ័ត្នខ្ពស់។ នៅតាមទីក្រុងធំៗដូចជារាជធានីភ្នំពេញ ចរាចរណ៍អាចមានភាព មមាញឹក ខ្លាំង និងច្របូកច្របល់។ អ្នកបើកបរមួយចំនួនអាច មិនសូវមានវិន័យ ក្នុងការបើកបរ ដូចជាការបើកបរបញ្ច្រាសទិស ការបត់បែនដោយមិនផ្តល់សញ្ញាត្រឹមត្រូវ ការបើកបរហួសល្បឿនកំណត់ ការមិនគោរពភ្លើងស្តុប ឬសញ្ញាចរាចរណ៍។ ភាពច្របូកច្របល់នេះបង្កើនហានិភ័យនៃការប៉ះទង្គិចយ៉ាងខ្លាំង។ ម៉ូតូត្រូវប្រើប្រាស់ផ្លូវរួមគ្នាជាមួយយានយន្តធំៗផ្សេងទៀតដូចជារថយន្ត ឡានដឹកទំនិញ ឬឡានក្រុង ដែលមានល្បឿន និងទម្ងន់ខុសគ្នាខ្លាំង។ ដោយសារម៉ូតូជាយានយន្តបើកបរលើទីវាល វាមិនមានស្រោមការពារដូចរថយន្តឡើយ។ ដូច្នេះក្នុងករណីមានគ្រោះថ្នាក់ អ្នកបើកបរ និងអ្នករួមដំណើរអាចរងរបួសដោយផ្ទាល់។ ដើម្បីការពារខ្លួនពីហានិភ័យទាំងនេះ ការពាក់មួកសុវត្ថិភាពគឺចាំបាច់បំផុត ហើយជាកាតព្វកិច្ចដែលត្រូវតែអនុវត្តតាមច្បាប់។ ក្រៅពីនេះ ការបើកបរដោយប្រុងប្រយ័ត្នខ្ពស់ ការគោរពច្បាប់ចរាចរណ៍ ការរក្សាគម្លាតសុវត្ថិភាព និងការប្រុងស្មារតីជានិច្ចចំពោះបរិយាកាសជុំវិញគឺជាកត្តាសំខាន់បំផុតដើម្បីការពារខ្លួនអ្នកពីគ្រោះថ្នាក់ដែលមិនចង់បាន។ ការធ្វើដំណើរផ្លូវឆ្ងាយដោយម៉ូតូ ទោះបីជាផ្តល់ភាពសេរី និងបទពិសោធន៍ប្លែកក៏ដោយ ក៏មានគុណវិបត្តិសំខាន់ៗដែលធ្វើឱ្យវាមិនមែនជាជម្រើសល្អបំផុតសម្រាប់ដំណើរឆ្ងាយៗ ឬឆ្លងខេត្តនោះទេ។ ការបើកបរម៉ូតូផ្លូវឆ្ងាយអាចបង្កឱ្យមាន ភាពនឿយហត់ខ្លាំង។ អ្នកបើកបរត្រូវប្រឈមមុខនឹងខ្យល់ កម្ដៅថ្ងៃ ធូលី និងសំឡេងម៉ាស៊ីនជានិច្ច ដែលអាចធ្វើឱ្យអស់កម្លាំងលឿនជាងការធ្វើដំណើរដោយយានយន្តបិទជិត។ ការអង្គុយក្នុងឥរិយាបថដដែលយូរ ក៏អាចបណ្ដាលឱ្យឈឺខ្នង ឬរោយខ្លួនផងដែរ។ ភាពនឿយហត់នេះអាចប៉ះពាល់ដល់ការផ្ដោតអារម្មណ៍ និងបង្កើនហានិភ័យនៃគ្រោះថ្នាក់។ ម៉ូតូមិនមានដំបូល ឬជញ្ជាំងការពារឡើយ។ ដូច្នេះអ្នកនឹង រងការប៉ះពាល់ពីធាតុអាកាសដោយផ្ទាល់។ ក្នុងរដូវប្រាំង អ្នកនឹងត្រូវប្រឈមនឹង កម្ដៅថ្ងៃខ្លាំង ដែលអាចធ្វើឱ្យស្បែករលាក ខ្សោះជាតិទឹក ឬវិលមុខ ហើយធូលីដីក៏អាចបង្កឱ្យពិបាកដកដង្ហើម និងប៉ះពាល់ភ្នែក។ ក្នុងរដូវវស្សា អ្នកនឹងត្រូវទទឹក ភ្លៀងធ្លាក់ ដែលធ្វើឱ្យសើម ពិបាកមើលផ្លូវ និងអាចបង្កឱ្យរអិលផ្លូវ។ សម្រាប់ផ្លូវឆ្ងាយ ម៉ូតូ មិនសូវមានសុវត្ថិភាព ជាងរថយន្តឡើយ។ ជាពិសេសដោយសារផ្លូវនៅតាមបណ្ដាខេត្តមួយចំនួនអាចមាន ស្ថានភាពមិនល្អ ដូចជាមានរណ្ដៅ ខូចខាត គ្មានភ្លើងបំភ្លឺ ឬមានដីហុយខ្លាំងនៅរដូវប្រាំង។ ផ្លូវបែបនេះបង្កើន ហានិភ័យគ្រោះថ្នាក់ខ្ពស់ ដូចជាការរអិលដួល ការបុកទង្គិចជាមួយយានយន្តធំៗ ឬការជួបឧបសគ្គដែលមិនបានរំពឹងទុក។ លើសពីនេះ ការដឹកជញ្ជូនសម្ភារៈច្រើនក៏ជាបញ្ហាប្រឈមសម្រាប់សុវត្ថិភាព និងលំនឹងរបស់ម៉ូតូផងដែរ។ ឥទ្ធិពលអាកាសធាតុ គឺជាគុណវិបត្តិដ៏ជាក់ស្តែងមួយនៃការធ្វើដំណើរដោយម៉ូតូ ដែលអាចកាត់បន្ថយផាសុកភាព និងសូម្បីតែសុវត្ថិភាពរបស់អ្នកយ៉ាងខ្លាំង។ ដោយសារតែម៉ូតូ មិនមានដំបូល ឬជញ្ជាំងការពារ ដូចរថយន្តឡើយ អ្នកបើកបរ និងអ្នករួមដំណើរនឹង រងផលប៉ះពាល់ដោយផ្ទាល់ពីធាតុអាកាស គ្រប់ពេលវេលាពេញមួយការធ្វើដំណើរ។ ភ្លៀងអាចធ្វើឱ្យផ្លូវរអិលខ្លាំង ពិបាកមើលផ្លូវដោយសារកញ្ចក់មួកសុវត្ថិភាព ឬវ៉ែនតាមានដំណក់ទឹក និងអាចបង្កភាពមិនស្រួលដល់ការធ្វើដំណើរដោយសារភាពសើម និងត្រជាក់។ ពេលខ្លះ ភ្លៀងធ្លាក់ខ្លាំងក៏អាចបណ្ដាលឱ្យមានទឹកជំនន់ផ្លូវ ដែលធ្វើឱ្យម៉ូតូលំបាកឆ្លងកាត់ផងដែរ។ កត្តាអាកាសធាតុទាំងនេះអាចធ្វើឱ្យការធ្វើដំណើរ មិនសូវស្រួល និងមិនមានផាសុខភាព ដូចការធ្វើដំណើរដោយរថយន្តបិទជិតដែលមានម៉ាស៊ីនត្រជាក់ឡើយ។ អ្នកនឹងត្រូវត្រៀមខ្លួនជានិច្ចជាមួយនឹងឧបករណ៍ការពារសមស្របដូចជា អាវភ្លៀង វ៉ែនតាការពារភ្នែក ម៉ាស់ ឬក្រម៉ា ដើម្បីកាត់បន្ថយផលប៉ះពាល់ទាំងនេះ។ បញ្ហាសុវត្ថិភាពផ្ទាល់ខ្លួន គឺជាគុណវិបត្តិដ៏សំខាន់មួយដែលអ្នកត្រូវគិតគូរយ៉ាងម៉ត់ចត់នៅពេលជ្រើសរើសការធ្វើដំណើរដោយម៉ូតូ ជាពិសេសប្រសិនបើអ្នកមានគម្រោងទៅកាន់តំបន់ដែលមិនសូវស្គាល់ ឬដាច់ស្រយាល។ ម៉ូតូផ្តល់នូវសេរីភាព ប៉ុន្តែក៏មកជាមួយហានិភ័យផ្ទាល់ខ្លួនមួយចំនួនដែលអ្នកត្រូវប្រុងប្រយ័ត្ន។ ពេលខ្លះ ការធ្វើដំណើរម្នាក់ឯងដោយម៉ូតូទៅកាន់ តំបន់ដាច់ស្រយាល ទីកន្លែងដែលមិនសូវមានមនុស្សម្នាឆ្លងកាត់ ឬផ្លូវលំដែលគ្មានភ្លើងបំភ្លឺល្អនៅពេលយប់ អាចប្រឈមនឹង បញ្ហាសុវត្ថិភាពផ្ទាល់ខ្លួន។ ហានិភ័យទាំងនេះអាចរាប់បញ្ចូលទាំង ការប្លន់ ឬការវាយឆ្មក់ បញ្ហាជំនួយបន្ទាន់ និងការវង្វេងផ្លូវ។ នៅតាមតំបន់ស្ងាត់ៗ ឬផ្លូវដែលមិនសូវមានអ្នកឆ្លងកាត់ ជាពិសេសនៅពេលយប់ អាចមានហានិភ័យនៃការប្លន់ ឬការវាយឆ្មក់ពីសំណាក់ជនខិលខូច។ នេះជាការពិតប្រសិនបើអ្នកបង្ហាញទ្រព្យសម្បត្តិមានតម្លៃដូចជា ទូរស័ព្ទថ្លៃៗ កាមេរ៉ា ឬគ្រឿងអលង្ការដែលទាក់ទាញចំណាប់អារម្មណ៍។ ប្រសិនបើម៉ូតូរបស់អ្នកមានបញ្ហាខូចនៅពាក់កណ្តាលផ្លូវ ឬអ្នកជួបឧបទ្ទវហេតុនៅតំបន់ដាច់ស្រយាលដែលគ្មានសេវាទូរស័ព្ទ ឬគ្មានមនុស្សរស់នៅ ការស្វែងរកជំនួយសង្គ្រោះបន្ទាន់អាចជាការលំបាកខ្លាំងណាស់។ នៅតំបន់ដែលមិនសូវមានផ្លាកសញ្ញា ឬមិនមានសញ្ញាទូរស័ព្ទ អ្នកអាចងាយនឹងវង្វេងផ្លូវ ប្រសិនបើអ្នកមិនបានត្រៀមផែនទី ឬ GPS ដែលអាចប្រើបានក្រៅបណ្តាញ។ សរុបមក ការជ្រើសរើសមធ្យោបាយធ្វើដំណើរក្នុងស្រុកនៅកម្ពុជា គឺអាស្រ័យទាំងស្រុងលើ ចំណង់ចំណូលចិត្ត និង តម្រូវការផ្ទាល់ខ្លួន របស់អ្នក។ មធ្យោបាយនីមួយៗសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិរៀងៗខ្លួន។ ប្រសិនបើអ្នកចង់បាន តម្លៃថោក ជម្រើសច្រើននៃទិសដៅ និង ភាពងាយស្រួល ក្នុងការទៅដល់ទីតាំងផ្សេងៗទូទាំងប្រទេស ឡានក្រុង គឺជាជម្រើសល្អបំផុត។ វាស័ក្តិសមសម្រាប់អ្នកដំណើរដែលចង់សន្សំសំចៃ និងមិនសូវប្រកាន់ភាពឯកជន ឬការពន្យារពេលបន្តិចបន្តួច។ ប្រសិនបើអ្នកចង់បាន សុវត្ថិភាពខ្ពស់ ផាសុកភាព ក្នុងការធ្វើដំណើរ និងបទពិសោធន៍ប្លែកពីការ មើលទេសភាពធម្មជាតិ ដ៏ស្រស់ស្អាតដោយមិនបារម្ភពីការកកស្ទះចរាចរណ៍ រថភ្លើង អាចជាជម្រើសដ៏គួរឱ្យចាប់អារម្មណ៍មួយ។ ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវ ពិនិត្យមើលទិសដៅ និងកាលវិភាគ ឲ្យបានច្បាស់លាស់ជាមុន ព្រោះបណ្ដាញផ្លូវដែកនៅមានកម្រិតនៅឡើយ។ ប្រសិនបើអ្នកចង់បាន ភាពបត់បែនខ្ពស់ សេរីភាព ពេញលេញក្នុងការរុករក និងចូលចិត្ត ផ្សងព្រេង តាមចំណូលចិត្តផ្ទាល់ខ្លួន ម៉ូតូ គឺជាជម្រើសដ៏ល្អឥតខ្ចោះ។ ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវ ប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាព ដោយសារហានិភ័យគ្រោះថ្នាក់ខ្ពស់ និងត្រូវ ត្រៀមខ្លួនសម្រាប់ស្ថានភាពផ្លូវ និងឥទ្ធិពលអាកាសធាតុ ដែលអាចប៉ះពាល់ដល់ផាសុកភាពរបស់អ្នក។ ការយល់ដឹងពីចំណុចទាំងនេះនឹងជួយអ្នកធ្វើការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់ដំណើរកម្សាន្តរបស់អ្នកនៅកម្ពុជា។